សុភាសិតខ្មែរ"បើស្អប់កុំឲ្យបាញ់ ស្រឡាញ់កុំឲ្យខ្ចី" គឺជាពាក្យទូន្មានដ៏មានអត្ថន័យជ្រាលជ្រៅ ដែលដាស់តឿនមនុស្សឲ្យចេះប្រាស្រ័យទាក់ទងដោយភាពឈ្លាសវៃ និងប្រុងប្រយ័ត្នក្នុងទំនាក់ទំនងផ្ទាល់ខ្លួន ដើម្បីជៀសវាងបញ្ហា និងរក្សាទំនាក់ទំនងឲ្យបានគង់វង្ស។ ឃ្លាដំបូងនៃសុភាសិត "បើស្អប់កុំឲ្យបាញ់ ស្រឡាញ់កុំឲ្យខ្ចី" គឺ "បើស្អប់កុំឲ្យបាញ់" ឃ្លានេះសំដៅទៅលើអាកប្បកិរិយារបស់យើងចំពោះអ្នកដែលយើងមិនពេញចិត្ត ឬស្អប់។ នៅក្នុងសុភាសិត "បើស្អប់កុំឲ្យបាញ់" ពាក្យ "បាញ់" មិនត្រឹមតែសំដៅលើការប្រើប្រាស់អាវុធជាក់ស្តែងប៉ុណ្ណោះទេ។ វាមានអត្ថន័យទូលំទូលាយជាងនេះទៅទៀតតែគឺជាការដាស់តឿនឲ្យយើងជៀសវាង ការធ្វើអំពើអាក្រក់ ការបង្កគ្រោះថ្នាក់ ការបំផ្លាញ និងការសងសឹកលើអ្នកដទៃ។ ការធ្វើអំពើអាក្រក់ គឺជាការដាស់តឿនដ៏សំខាន់មួយ វាមានន័យថា យើងមិនត្រូវប្រព្រឹត្តទង្វើមិនល្អ ឬបំពានលើអ្នកដទៃដោយចេតនានោះទេ។ ទង្វើមិនល្អទាំងនេះអាចមានច្រើនទម្រង់ មិនមែនត្រឹមតែការប្រើកម្លាំងបាយនោះទេ តែអាចរាប់បញ្ចូលទាំង ការនិយាយបង្កាច់បង្ខូច ការគិតអាក្រក់ និងការធ្វើសកម្មភាពបំពានណាមួយលើអ្នកដទៃ។ ការនិយាយបង្កាច់បង្ខូចជា ពាក្យសម្ដីដែលបំផ្លាញកេរ្តិ៍ឈ្មោះ ឬធ្វើឲ្យគេឈឺចាប់។ ការគិតអាក្រក់ជា ការដែលមានបំណងអាក្រក់ ឬគិតចង់ធ្វើបាបអ្នកដទៃ។ ការធ្វើសកម្មភាពបំពានគឺជាការមិនគោរពសិទ្ធិ ឬទ្រព្យសម្បត្តិអ្នកដទៃ។ ការជៀសវាងអំពើអាក្រក់ទាំងនេះ គឺដើម្បីរក្សាសីលធម៌ផ្ទាល់ខ្លួន និងជៀសវាងការបង្កើតជម្លោះ ឬបញ្ហាដែលអាចត្រលប់មកប៉ះពាល់ខ្លួនឯងវិញ។ រីឯការបង្កគ្រោះថ្នាក់ គឺមិនមែនត្រឹមតែការវាយតប់ ឬប្រើកម្លាំងបាយនោះទេ តែសំដៅលើសកម្មភាពទាំងឡាយណាមិនថាដោយពាក្យសម្ដី ការគិត ឬទង្វើ ដែលអាចនាំឲ្យអ្នកដទៃជួបការលំបាក ឬទុក្ខលំបាក។ យើងត្រូវជៀសវាងការនិយាយពាក្យជេរប្រមាថ បង្កាច់បង្ខូច បំភ័យ ឬនិយាយអ្វីដែលធ្វើឲ្យគេឈឺចាប់ផ្លូវចិត្ត។ មិនត្រូវមានគំនិតអាក្រក់ ចង់ធ្វើបាប ឬបំផ្លាញអ្នកដទៃនោះទេ ការគិតអាក្រក់អាចនាំទៅរកទង្វើអាក្រក់។ មួយទៀតមិនត្រូវធ្វើសកម្មភាពណាដែលប៉ះពាល់ដល់សុវត្ថិភាព សុខភាព ឬទ្រព្យសម្បត្តិរបស់អ្នកដទៃឡើយ។ ការយល់ដឹងនេះដាស់តឿនយើងឲ្យមានការប្រុងប្រយ័ត្នខ្ពស់ក្នុងការប្រាស្រ័យទាក់ទង ដើម្បីរក្សាសុវត្ថិភាព និងភាពសុខសាន្តសម្រាប់ខ្លួនឯង និងអ្នកដទៃ។ ចំណែកឯការបំផ្លាញ គឺជាចំណុចសំខាន់មួយទៀតដែលយើងត្រូវជៀសវាង តែមានន័យថា យើងមិនត្រូវព្យាយាមបំផ្លាញអ្វីដែលសំខាន់ចំពោះអ្នកដទៃនោះទេ។ ការបំផ្លាញនេះអាចរាប់បញ្ចូលទាំង កិត្តិយស ទ្រព្យសម្បត្តិ និងជីវិត របស់អ្នកដទៃ។ មិនត្រូវនិយាយបង្កាច់បង្ខូច បំភ័ន្ត ឬធ្វើឲ្យគេបាត់បង់មុខមាត់ និងតម្លៃក្នុងសង្គមដែលកិត្តិយសជាទ្រព្យសម្បត្តិដែលមិនអាចកាត់ថ្លៃបានរបស់មនុស្សគ្រប់រូប។។ មិនត្រូវបំផ្លាញ រំលោភបំពាន ឬធ្វើឲ្យខូចខាតទ្រព្យសម្បត្តិរបស់អ្នកដទៃ ទោះជាទ្រព្យធំ ឬតូចក្តី។ ជីវិតគឺសំដៅលើការមិនព្យាយាមសម្លាប់ ឬធ្វើបាបឲ្យអ្នកដទៃបាត់បង់ជីវិត។ វាជាបទល្មើសធ្ងន់ធ្ងរបំផុតទាំងផ្លូវច្បាប់ និងសីលធម៌។ ការយល់ដឹងនេះដាស់តឿនយើងឲ្យមានការអត់ធ្មត់ខ្ពស់ និងមិនបណ្ដោយខ្លួនទៅតាមកំហឹង ឬការស្អប់ខ្ពើម រហូតឈានដល់ការប្រព្រឹត្តអំពើដែលប៉ះពាល់ធ្ងន់ធ្ងរដល់អ្នកដទៃ។ ការសងសឹក គឺជាទង្វើមួយដែលត្រូវជៀសវាងជាដាច់ខាត នេះមានន័យថា យើងមិនត្រូវប្រើកំហឹងដើម្បីសងសឹក ឬធ្វើបាបអ្នកដទៃវិញឡើយ។ ទោះបីជាយើងមានអារម្មណ៍ឈឺចាប់ ឬខឹងសម្បារនឹងទង្វើរបស់នរណាម្នាក់ក៏ដោយ ការសងសឹកនឹងមិននាំមកនូវសេចក្តីសុខពិតប្រាកដនោះទេ។ ផ្ទុយទៅវិញ វាអាច បង្កើតរង្វង់នៃជម្លោះ បង្កើនទុក្ខលំបាក និងធ្វើឲ្យខាតបង់តម្លៃអ្នកដទៃ។ ការសងសឹកអាចបង្កឲ្យមានការសងសឹកបន្តទៀត ធ្វើឲ្យជម្លោះកាន់តែរីករាលដាល និងពិបាកបញ្ចប់។ សុភាសិតនេះដាស់តឿនយើងឲ្យចេះអត់ឱន និងបោះបង់គំនិតសងសឹក ដើម្បីរក្សាសេចក្តីសុខផ្លូវចិត្ត និងរួមចំណែកដល់សន្តិភាពក្នុងសង្គម។ នៅក្នុងការបកស្រាយសុភាសិត "បើស្អប់កុំឲ្យបាញ់" ចំណុចសំខាន់មួយទៀតគឺការរក្សាភាពអត់ធ្មត់ និងជៀសវាងការប៉ះទង្គិចគ្នា។ ទោះបីជាមានអារម្មណ៍ស្អប់គ្នាយ៉ាងណាក៏ដោយ យើងត្រូវបានដាស់តឿនថា មិនត្រូវបណ្តោយឲ្យកំហឹងគ្របដណ្ដប់ ជៀសវាងការបង្កបញ្ហាធំដុំ និងមិនប្រព្រឹត្តអំពើដែលនាំឲ្យខុសច្បាប់ ឬខុសសីលធម៌។ នៅក្នុងន័យនៃការរក្សាភាពអត់ធ្មត់ និងជៀសវាងការប៉ះទង្គិចនៃសុភាសិត "បើស្អប់កុំឲ្យបាញ់" ចំណុចសំខាន់បំផុតមួយគឺការមិនត្រូវបណ្តោយឲ្យកំហឹងគ្របដណ្ដប់។ មូលហេតុគឺដោយសារកំហឹងអាចធ្វើឲ្យមនុស្សបាត់បង់ការត្រួតពិនិត្យខ្លួនឯង។ នៅពេលដែលកំហឹងឡើងដល់កម្រិតខ្ពស់ មនុស្សម្នាក់អាចនឹងធ្វើរឿងដែលខ្លួនមិនចង់ធ្វើ ឬនិយាយពាក្យដែលក្រោយមកត្រូវសោកស្ដាយ។ វាអាចនាំឲ្យមានការសម្រេចចិត្តខុសឆ្គង បង្កអំពើហិង្សា ឬបំផ្លាញទំនាក់ទំនងល្អ។ ការគ្រប់គ្រងកំហឹងគឺជាជំនាញដ៏សំខាន់មួយក្នុងការរស់នៅប្រចាំថ្ងៃ ដើម្បីរក្សាសេចក្តីសុខផ្លូវចិត្ត និងជៀសវាងផលវិបាកអវិជ្ជមាន។ ការជៀសវាងការបង្កបញ្ហាធំដុំ គឺជាការដាស់តឿនដ៏សំខាន់មួយ នេះមានន័យថា ទោះបីជាមានការស្អប់ខ្ពើម ឬមិនពេញចិត្តគ្នាយ៉ាងណាក៏ដោយ យើងមិនត្រូវឈានដល់ការឈ្លោះប្រកែក ឬបង្កជម្លោះដែលនាំឲ្យមានផលវិបាកធ្ងន់ធ្ងរនោះទេ។ ផលវិបាកធ្ងន់ធ្ងរទាំងនោះអាចរាប់បញ្ចូលទាំង ការបាត់បង់ទំនាក់ទំនង ការខូចខាតទ្រព្យសម្បត្តិ បញ្ហាផ្លូវច្បាប់ និងភាពតានតឹងផ្លូវចិត្ត។ នៅក្នុងបរិបទនៃការជៀសវាងការបង្កបញ្ហាធំដុំ ការបាត់បង់ទំនាក់ទំនង គឺជាផលវិបាកដ៏ធ្ងន់ធ្ងរមួយ។ វាសំដៅលើការបំផ្លាញមិត្តភាព ញាតិមិត្ត ឬសហការី ដែលធ្លាប់មានភាពល្អូកល្អឺនជាមួយគ្នា។ មិត្តភាពសំដៅលើការ បែកបាក់ ឬប្រេះឆា ដែលជាការខាតបង់នូវមនុស្សដែលធ្លាប់យល់ចិត្តគ្នា។ ញាតិមិត្តសំដៅលើការ ឈ្លោះប្រកែកគ្នា រហូតដល់បែកបាក់គ្រួសារ ឬមិននិយាយរកគ្នា ដែលជាការធ្វើឲ្យបាត់បង់ភាពកក់ក្តៅក្នុងចំណោមសាច់ញាតិ។ សហការីសំដៅលើការ បង្កជម្លោះក្នុងកន្លែងការងារ ប៉ះពាល់ដល់ប្រសិទ្ធភាពការងារ និងបរិយាកាសរួម។ ការបាត់បង់ទំនាក់ទំនងទាំងនេះ មិនត្រឹមតែនាំមកនូវការឈឺចាប់ផ្លូវចិត្តប៉ុណ្ណោះទេ ថែមទាំងអាចប៉ះពាល់ដល់ជីវិតប្រចាំថ្ងៃ និងឱកាសផ្សេងៗទៀតផង។ មួយក្នុងចំណោមផលវិបាកអវិជ្ជមាននៃការបង្កបញ្ហាធំដុំ គឺការខូចខាតទ្រព្យសម្បត្តិ។ នេះសំដៅលើស្ថានភាពដែលជម្លោះ ឬកំហឹងអាចនាំឲ្យមានការបាត់បង់ ឬខូចខាតសម្ភារៈផ្សេងៗ។ ជាឧទាហរណ៍ការឈ្លោះប្រកែកគ្នាដោយប្រើកម្លាំង អាចបណ្ដាលឲ្យបែកបាក់សម្ភារៈប្រើប្រាស់ក្នុងផ្ទះ ឬរបស់របរផ្សេងៗទៀត។ ការបំផ្លិចបំផ្លាញដោយចេតនាដោយសារកំហឹង ក៏ជាទម្រង់នៃការខូចខាតទ្រព្យសម្បត្តិដែរ។ ការខូចខាតទ្រព្យសម្បត្តិនេះ មិនត្រឹមតែបាត់បង់តម្លៃសម្ភារៈប៉ុណ្ណោះទេ ថែមទាំងអាចនាំឲ្យមានបន្ទុកហិរញ្ញវត្ថុក្នុងការជួសជុល ឬទិញថ្មី ហើយក៏បង្កើនភាពតានតឹងក្នុងទំនាក់ទំនងផងដែរ។ មួយទៀតនៃផលវិបាកធ្ងន់ធ្ងរនៃការបង្កបញ្ហាធំដុំ គឺបញ្ហាផ្លូវច្បាប់។ ការបណ្តោយឲ្យជម្លោះឈានដល់កម្រិតធ្ងន់ធ្ងរ អាចឈានដល់ការប្តឹងប្តល់ ឬជាប់ទោសទណ្ឌ។ ឧទាហរណ៍ ប្រសិនបើជម្លោះបង្កឲ្យមានការខូចខាតទ្រព្យសម្បត្តិ ឬបង្ករបួសស្នាមដល់អ្នកដទៃ ភាគីរងគ្រោះអាចប្តឹងទៅតុលាការ។ ក្នុងករណីធ្ងន់ធ្ងរ ដូចជាការប្រើប្រាស់អំពើហិង្សា ឬការបំផ្លិចបំផ្លាញទ្រព្យសម្បត្តិដោយចេតនា ជនបង្កអាចត្រូវប្រឈមមុខនឹងការជាប់ទោសទណ្ឌតាមច្បាប់។ បញ្ហាផ្លូវច្បាប់មិនត្រឹមតែចំណាយពេលវេលា និងថវិកាច្រើនប៉ុណ្ណោះទេ ថែមទាំងអាចប៉ះពាល់ដល់កេរ្តិ៍ឈ្មោះ និងសេរីភាពផ្ទាល់ខ្លួនទៀតផង។ ដូច្នេះ ការជៀសវាងការបង្កជម្លោះតាំងពីដំបូង គឺជារឿងសំខាន់បំផុត។ ក្នុងចំណោមផលវិបាកដ៏ធំធេងនៃការបង្កបញ្ហាធំដុំ ឬជម្លោះ គឺភាពតានតឹងផ្លូវចិត្ត។ នេះគឺសំដៅលើការបង្កឲ្យមានទុក្ខព្រួយ និងភាពមិនសុខស្រួលទាំងសងខាង។ នៅពេលដែលជម្លោះកើតឡើង មិនថាជាភាគីបង្ក ឬភាគីរងគ្រោះទេ សុទ្ធតែអាចជួបប្រទះនូវអារម្មណ៍អវិជ្ជមានជាច្រើនដូចជា ទុក្ខព្រួយ កំហឹង និងការខកចិត្ត ការភ័យខ្លាច និងការថប់បារម្ភ និងភាពតានតឹង។ ទុក្ខព្រួយ គឺជាអារម្មណ៍មួយក្នុងចំណោមអារម្មណ៍អវិជ្ជមានដែលកើតចេញពីភាពតានតឹងផ្លូវចិត្ត បណ្ដាលមកពីជម្លោះ ឬបញ្ហាផ្សេងៗ។ នៅពេលមិត្តភាព ញាតិមិត្ត ឬទំនាក់ទំនងការងារត្រូវបានបំផ្លាញដោយសារជម្លោះ វានាំមកនូវអារម្មណ៍សោកស្ដាយ និងឯកោ។ ទុក្ខព្រួយនេះអាចធ្វើឲ្យមនុស្សបាក់ទឹកចិត្ត បាត់បង់ថាមពល និងប៉ះពាល់ដល់សុខភាពផ្លូវចិត្ត និងផ្លូវកាយទាំងមូល។ ដូច្នេះ ការជៀសវាងជម្លោះ គឺជាមធ្យោបាយដ៏ល្អបំផុតដើម្បីការពារខ្លួនពីទុក្ខព្រួយបែបនេះ។ ក្រៅពីទុក្ខព្រួយ កំហឹង និងការខកចិត្ត ក៏ជាអារម្មណ៍អវិជ្ជមានទូទៅដែលកើតចេញពីជម្លោះ និងភាពតានតឹងផ្លូវចិត្តផងដែរ។ អារម្មណ៍ទាំងនេះកើតមានឡើងចំពោះស្ថានភាពដែលកើតឡើង ឬចំពោះទង្វើរបស់ភាគីម្ខាងទៀត។ កំហឹង គឺជាអារម្មណ៍អវិជ្ជមានមួយដែលកើតឡើងជាញឹកញាប់ក្នុងជម្លោះ។ វាកើតឡើងនៅពេលដែលបុគ្គលម្នាក់មានអារម្មណ៍ថាត្រូវបានគេបំពាន មិនគោរព ឬរងការប៉ះពាល់ដោយសារទង្វើរបស់អ្នកដទៃ។ កំហឹងអាចធ្វើឲ្យមនុស្សមានបំណងចង់ធ្វើបាបអ្នកដទៃវិញ ដើម្បីតបស្នងនឹងការឈឺចាប់ដែលខ្លួនបានរង។ ការគ្រប់គ្រងកំហឹងឱ្យបានល្អ គឺជាគន្លឹះដើម្បីជៀសវាងផលវិបាកអវិជ្ជមានទាំងនេះ និងរក្សាសន្តិភាពក្នុងទំនាក់ទំនង។ ក្រៅពីកំហឹង ការខកចិត្ត ក៏ជាអារម្មណ៍អវិជ្ជមានមួយដែលកើតមានឡើងជាញឹកញាប់ក្នុងជម្លោះ។ វាកើតឡើងនៅពេលដែលរឿងរ៉ាវមិនប្រព្រឹត្តទៅតាមការរំពឹងទុក ឬនៅពេលដែលទំនាក់ទំនងល្អត្រូវបានបំផ្លាញ។ នៅពេលដែលការខកចិត្តកើតឡើង វាអាចនាំឲ្យមានផលប៉ះពាល់ផ្លូវចិត្តដូចជា អារម្មណ៍អស់សង្ឃឹម និងបាត់បង់ជំនឿចិត្ត។ ការខកចិត្តអាចជាបន្ទុកផ្លូវចិត្តដ៏ធ្ងន់ធ្ងរ ប្រសិនបើមិនត្រូវបានដោះស្រាយត្រឹមត្រូវ។ វាបញ្ជាក់ពីសារៈសំខាន់នៃការដោះស្រាយជម្លោះប្រកបដោយសន្តិភាព ដើម្បីកុំឲ្យអារម្មណ៍អវិជ្ជមានទាំងនេះរីករាលដាល។ អារម្មណ៍ទាំងពីរនេះអាចធ្វើឲ្យមនុស្សម្នាក់បាត់បង់ការផ្ដោតអារម្មណ៍ ប៉ះពាល់ដល់សុខភាពផ្លូវចិត្ត និងរាងកាយ ហើយអាចរារាំងការស្វែងរកដំណោះស្រាយប្រកបដោយសន្តិភាព។ ការភ័យខ្លាច និងការថប់បារម្ភ គឺជាអារម្មណ៍អវិជ្ជមានមួយគូដែលតែងកើតមាននៅពេលមានជម្លោះ ឬបញ្ហា។ អារម្មណ៍ទាំងនេះកើតឡើងអំពីផលវិបាកនាពេលអនាគត ឬការបន្តនៃជម្លោះ។ ការភ័យខ្លាចគឺកើតឡើងនៅពេលដែលបុគ្គលម្នាក់មានការព្រួយបារម្ភពីអ្វីដែលនឹងកើតឡើងបន្ទាប់ ដូចជាការបាត់បង់ទ្រព្យសម្បត្តិ កេរ្តិ៍ឈ្មោះ ឬសុវត្ថិភាពផ្ទាល់ខ្លួន។ ការថប់បារម្ភ គឺជាអារម្មណ៍មិនសុខស្រួល ការបារម្ភហួសហេតុ ដែលអាចធ្វើឲ្យមនុស្សគិតច្រើនហួសហេតុអំពីជម្លោះដែលកំពុងកើតឡើង ឬផលវិបាកដែលអាចកើតមាន។ អារម្មណ៍ទាំងនេះអាចបណ្ដាលឲ្យមានបញ្ហាសុខភាពផ្លូវកាយដូចជា ការគេងមិនលក់ ឈឺក្បាល ឬបញ្ហាក្រពះ។ ពួកគេក៏អាចរារាំងបុគ្គលម្នាក់ពីការសម្រេចចិត្តបានត្រឹមត្រូវ និងធ្វើឲ្យស្ថានការណ៍កាន់តែស្មុគស្មាញ។ ភាពតានតឹងដែលកើតចេញពីជម្លោះ និងអារម្មណ៍អវិជ្ជមានដទៃទៀត មិនត្រឹមតែប៉ះពាល់ដល់ផ្លូវចិត្តប៉ុណ្ណោះទេ តែថែមទាំងអាចប៉ះពាល់ដល់សុខភាពរាងកាយទៀតផង។ ភាពតានតឹងអាចធ្វើឲ្យពិបាកក្នុងការគេងលក់ ឬគេងមិនបានស្កប់ ដែលបណ្ដាលឲ្យរាងកាយអស់កម្លាំង និងខ្វះថាមពល។ អារម្មណ៍តានតឹងអាចប៉ះពាល់ដល់ប្រព័ន្ធរំលាយអាហារ ធ្វើឲ្យបាត់បង់ចំណង់អាហារ ឬអាចបណ្ដាលឲ្យញ៉ាំច្រើនហួសហេតុជាយថាហេតុ។ ផលប៉ះពាល់ទាំងនេះបញ្ជាក់ថា ការគ្រប់គ្រងជម្លោះ និងអារម្មណ៍អវិជ្ជមាន គឺជារឿងសំខាន់ណាស់មិនត្រឹមតែសម្រាប់សន្តិភាពផ្លូវចិត្តប៉ុណ្ណោះទេ តែសម្រាប់សុខភាពរាងកាយទាំងមូលផងដែរ។ ភាពតានតឹងផ្លូវចិត្តនេះអាចបន្តអូសបន្លាយពេលយូរ ទោះបីជាជម្លោះត្រូវបានដោះស្រាយក៏ដោយ ដែលបង្ហាញពីសារៈសំខាន់នៃការជៀសវាងការបង្កបញ្ហាដើម្បីរក្សាសន្តិភាពផ្លូវចិត្ត។ ការជៀសវាងការបង្កបញ្ហាធំដុំ គឺជាការបង្ហាញពីភាពចាស់ទុំ និងការទទួលខុសត្រូវ ដើម្បីរក្សាសេចក្តីសុខ និងសន្តិភាពក្នុងសង្គម។ នៅក្នុងការបកស្រាយសុភាសិត "បើស្អប់កុំឲ្យបាញ់" ចំណុចសំខាន់មួយទៀតដែលយើងត្រូវយល់ដឹង គឺការមិនប្រព្រឹត្តអំពើដែលនាំឲ្យខុសច្បាប់ ឬខុសសីលធម៌។ នេះមានន័យថា យើងមិនត្រូវធ្វើសកម្មភាពណាដែលបំពានច្បាប់ ឬតម្លៃសីលធម៌ល្អរបស់សង្គមនោះទេ។ ទោះបីជាយើងមានអារម្មណ៍ស្អប់ខ្ពើម ឬខឹងសម្បារយ៉ាងណាក៏ដោយ ក៏យើងត្រូវតែរក្សាខ្លួនឲ្យស្ថិតនៅក្នុងក្របខ័ណ្ឌនៃច្បាប់ និងសីលធម៌។ ការបំពានច្បាប់អាចនាំឲ្យមានទោសទណ្ឌដូចជាការពិន័យ ឬការជាប់ពន្ធនាគារ ចំណែកឯការបំពានសីលធម៌អាចធ្វើឲ្យបាត់បង់កិត្តិយស និងការគោរពពីសង្គម។ ការរក្សាគោលការណ៍នេះ គឺដើម្បីការពារខ្លួនឯងពីផលវិបាកអវិជ្ជមាន និងរួមចំណែកដល់សណ្តាប់ធ្នាប់ល្អក្នុងសង្គម។ ការធ្វើបែបនេះអាចនាំឲ្យមានវិប្បដិសារីធំធេង ឬទទួលផលកម្មមិនល្អមកវិញ ដែលជះឥទ្ធិពលអវិជ្ជមានដល់ខ្លួនឯងទាំងផ្លូវកាយ ផ្លូវចិត្ត និងផ្លូវច្បាប់។ អត្ថន័យនៃសុភាសិត "បើស្អប់កុំឲ្យបាញ់" ចំណុចសំខាន់ចុងក្រោយបង្អស់ក្នុងឃ្លាទីមួយនេះ គឺការចេះគ្រប់គ្រងអារម្មណ៍។ នេះជាការដាស់តឿនដ៏សំខាន់ឲ្យយើងចេះគ្រប់គ្រងអារម្មណ៍ស្អប់ខ្ពើម កុំឲ្យវាជំរុញយើងឲ្យធ្វើរឿងដែលនាំឲ្យខ្លួនឯង ឬអ្នកដទៃជួបគ្រោះថ្នាក់។ ការគ្រប់គ្រងអារម្មណ៍បានល្អ គឺជាគុណធម៌ដ៏ប្រសើរមួយ។ វាមិនត្រឹមតែជួយការពារខ្លួនយើងពីផលវិបាកអវិជ្ជមានប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយរក្សាទំនាក់ទំនងល្អជាមួយអ្នកដទៃ និងបង្កើតបរិយាកាសសន្តិភាពក្នុងសង្គមផងដែរ។ មនុស្សដែលចេះគ្រប់គ្រងអារម្មណ៍បានល្អ គឺអាចដោះស្រាយបញ្ហាបានដោយភាពវៃឆ្លាត និងចាស់ទុំ ជាជាងការបណ្តោយឲ្យកំហឹងនាំមុខ។ ឃ្លាទីពីរនៃសុភាសិតគឺ "ស្រឡាញ់កុំឲ្យខ្ចី"។ ឃ្លានេះសំដៅទៅលើអាកប្បកិរិយារបស់យើងចំពោះអ្នកដែលយើងស្រឡាញ់ ឬស្និទ្ធស្នាល ហើយជាការដាស់តឿនឲ្យយើងចេះការពារទំនាក់ទំនងទាំងនោះ។ ក្នុងសុភាសិត "ស្រឡាញ់កុំឲ្យខ្ចី" ចំណុចសំខាន់ដំបូងបង្អស់គឺការជៀសវាងការខ្ចីប្រាក់ ឬរបស់របរ។ សុភាសិតនេះដាស់តឿនយើងថា នៅពេលដែលយើងស្រឡាញ់ ឬរាប់អានអ្នកណាម្នាក់យ៉ាងស្និទ្ធស្នាល កុំគួរខ្ចីលុយកាក់ ឬរបស់របរពីគេឲ្យសោះ។ មូលហេតុគឺដោយសារ រឿងលុយកាក់តែងតែជាបញ្ហាឆ្គាំឆ្គង ទោះបីជាមានភាពស្និទ្ធស្នាលកម្រិតណាក៏ដោយ ក៏រឿងហិរញ្ញវត្ថុអាចបង្កជាភាពមិនស្រណុកក្នុងចិត្ត ឬជម្លោះបានយ៉ាងងាយ។ ការខ្ចីបុលអាចធ្វើឲ្យទំនាក់ទំនងល្អូកល្អឺនប្រែជាតានតឹង ប្រសិនបើការសងមិនទាន់ពេល ឬមានការយល់ច្រឡំ។ ដូច្នេះ ការមិនខ្ចីបុលពីអ្នកដែលយើងស្រឡាញ់ គឺជាវិធីមួយដើម្បីរក្សាចំណងមិត្តភាព ឬស្នេហាឲ្យបានគង់វង្ស និងគ្មានភាពរង្គោះរង្គើ។ អត្ថន័យនៃសុភាសិត "ស្រឡាញ់កុំឲ្យខ្ចី" ចំណុចសំខាន់មួយទៀតគឺការការពារទំនាក់ទំនង។ ការខ្ចីបុលអាចជាមូលហេតុចម្បងដែលនាំឲ្យបាត់បង់មិត្តភាព ឬចំណងស្នេហាបានយ៉ាងងាយស្រួល។ នៅពេលដែលបញ្ហាខ្ចីបុលកើតឡើង ទំនាក់ទំនងល្អដែលធ្លាប់មានអាចប្រឈមនឹង ជម្លោះ ការខកចិត្ត ការលាក់លៀម និងការបំផ្លាញទំនុកចិត្ត។ នៅក្នុងការការពារទំនាក់ទំនង ជម្លោះគឺជាផលវិបាកផ្ទាល់មួយដែលកើតឡើងនៅពេលមានបញ្ហាខ្ចីបុល។ ការសងយឺតយ៉ាវ ឬមិនសងតែម្ដង អាចបង្កឲ្យមានការខ្វែងគំនិតគ្នា និងការឈ្លោះប្រកែកយ៉ាងងាយស្រួល។ នៅពេលដែលការខ្ចីបុលប្រែក្លាយជាបញ្ហា អ្នកដែលឲ្យខ្ចីអាចមានអារម្មណ៍ថាមិនត្រូវបានគោរព ឬកេងប្រវ័ញ្ច។ ចំណែកឯអ្នកខ្ចីអាចមានអារម្មណ៍ខ្មាសអៀន ឬព្យាយាមគេចវេះ ដែលនាំឲ្យមានភាពតានតឹង។ ភាពមិនចុះសម្រុងទាំងនេះអាចបណ្ដាលឲ្យមិត្តភាព ឬចំណងស្នេហាដែលធ្លាប់រឹងមាំត្រូវប្រេះឆា និងបែកបាក់។ ក្នុងបរិបទនៃបញ្ហាខ្ចីបុល ការខកចិត្ត គឺជាអារម្មណ៍មួយដែលតែងតែកើតមាន។ វាសំដៅទៅលើអារម្មណ៍របស់ភាគីដែលបានឲ្យខ្ចី ដែលអាចមានអារម្មណ៍ខកចិត្តចំពោះអ្នកដែលខ្លួនទុកចិត្ត។ នៅពេលដែលអ្នកខ្ចីមិនគោរពតាមការសន្យាសង ឬគេចវេះ ភាគីអ្នកឲ្យខ្ចីអាចមានអារម្មណ៍ថា បាត់បង់ជំនឿចិត្ត ឈឺចាប់ និងការអស់សង្ឃឹម។ ជំនឿចិត្តគឺជាមូលដ្ឋានគ្រឹះនៃទំនាក់ទំនងល្អទាំងអស់ នៅពេលដែលអ្នកខ្ចីមិនគោរពការសន្យា ឬគេចវេះពីការទទួលខុសត្រូវ វាមិនមែនត្រឹមតែបាត់បង់លុយប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបំផ្លាញស្ពាននៃជំនឿចិត្តដែលបានកសាងឡើង។ អារម្មណ៍ឈឺចាប់ដែលកើតឡើងគឺមានលក្ខណៈជ្រាលជ្រៅជាងការបាត់បង់លុយកាក់ទៅទៀត វាមិនមែនដោយសារបាត់បង់លុយនោះទេ តែដោយសារអារម្មណ៍ថាត្រូវបានគេក្បត់ ឬមិនឲ្យតម្លៃ។ អារម្មណ៍ឈឺចាប់បែបនេះអាចបន្សល់ទុកនូវរបួសផ្លូវចិត្ត ដែលពិបាកនឹងព្យាបាលជាងការខាតបង់ហិរញ្ញវត្ថុទៅទៀត។ វាបញ្ជាក់យ៉ាងច្បាស់ថា ការរក្សាភាពស្មោះត្រង់ និងការទទួលខុសត្រូវ គឺសំខាន់ណាស់ក្នុងការថែរក្សាទំនាក់ទំនងល្អ។ អស់សង្ឃឹម គឺជាផលវិបាកផ្លូវចិត្តមួយទៀត ដែលកើតឡើងនៅពេលដែលការខ្ចីបុលបំផ្លាញជំនឿចិត្ត និងនាំឲ្យមានការឈឺចាប់។ អារម្មណ៍នេះកើតឡើងចំពោះទំនាក់ទំនងនោះផ្ទាល់ ដែលអាចឈានទៅរកការសម្រេចចិត្តដ៏លំបាក។ អារម្មណ៍អស់សង្ឃឹមនេះអាចនាំឲ្យមានការសម្រេចចិត្តដកខ្លួនចេញពីគ្នា។ នេះមានន័យថា ពួកគេអាចជ្រើសរើសបញ្ឈប់ការទាក់ទងគ្នា លែងរាប់អាន ឬកាត់ផ្តាច់ចំណងមិត្តភាព ឬញាតិមិត្តទាំងស្រុង ដើម្បីការពារខ្លួនពីការឈឺចាប់ និងការខកចិត្តបន្ថែមទៀត។ ផលវិបាកនៃការខ្ចីបុលដែលនាំឲ្យខូចទំនាក់ទំនង ការលាក់លៀម គឺជាអាកប្បកិរិយាអវិជ្ជមានមួយដែលតែងតែកើតមាន។ នេះគឺនៅពេលដែលអ្នកខ្ចីអាចព្យាយាមគេចមុខ ឬលាក់បាំងការពិត ដើម្បីជៀសវាងការប្រឈមមុខនឹងអ្នកឲ្យខ្ចី។ អាកប្បកិរិយាលាក់លៀមនេះធ្វើឲ្យស្ថានភាពកាន់តែអាក្រក់ បំផ្លាញជំនឿចិត្តកាន់តែខ្លាំង និងធ្វើឲ្យទំនាក់ទំនងល្អូកល្អឺនប្រែទៅជាភាពមិនទុកចិត្តគ្នា។ ក្នុងចំណោមផលវិបាកទាំងអស់នៃការខ្ចីបុលដែលនាំឲ្យខូចទំនាក់ទំនង អ្វីដែលសំខាន់បំផុតគឺការបំផ្លាញទំនុកចិត្ត។ វាជាការដែលទំនុកចិត្តរវាងគ្នាទៅវិញទៅមកត្រូវបានបាត់បង់ ឬចុះខ្សោយ។ ទំនុកចិត្ត គឺជាគ្រឹះដ៏សំខាន់នៃទំនាក់ទំនងទាំងអស់ មិនថាជាមិត្តភាព ស្នេហា ឬញាតិមិត្តនោះទេ។ នៅពេលដែលទំនុកចិត្តត្រូវបានបំផ្លាញដោយសារតែបញ្ហាខ្ចីបុល (ដូចជាការមិនសង ការគេចវេះ ឬការកុហក) វាអាចបន្សល់ទុកនូវផលប៉ះពាល់យ៉ាងធំ។ ទំនុកចិត្តដែលបានបាត់បង់ គឺពិបាកណាស់ក្នុងការកសាងឡើងវិញ ទោះបីជាមានការសុំទោស ឬព្យាយាមដោះស្រាយក៏ដោយ។ ដូច្នេះហើយ ការជៀសវាងការខ្ចីបុលពីអ្នកដែលយើងស្រឡាញ់ គឺជារបៀបដ៏ល្អបំផុតដើម្បីការពារតម្លៃដ៏ធំធេងនៃទំនុកចិត្តនេះ។ ទំនាក់ទំនងដែលធ្លាប់ល្អអាចប្រេះឆាដោយសារបញ្ហានេះ ដូច្នេះ ការជៀសវាងការខ្ចីបុលពីអ្នកដែលយើងស្រឡាញ់ គឺជារបៀបមួយដ៏ប្រសើរក្នុងការរក្សាភាពស្និទ្ធស្នាល និងសុខដុមរមនាក្នុងទំនាក់ទំនងនោះ។ នៅក្នុងឃ្លាចុងក្រោយនៃសុភាសិត "ស្រឡាញ់កុំឲ្យខ្ចី" គឺ "រក្សាការគោរព"។ ចំណុចនេះបានសង្កត់ធ្ងន់ថា ទោះបីជាមានការស្រឡាញ់ ឬរាប់អានគ្នាយ៉ាងណាក៏ដោយ ក៏ការរក្សាការគោរពគ្នាទៅវិញទៅមកដោយមិនពាក់ព័ន្ធនឹងរឿងលុយកាក់ គឺជួយឲ្យទំនាក់ទំនងនៅតែរឹងមាំ និងមានភាពថ្លៃថ្នូរ។ នៅក្នុងទំនាក់ទំនងស្និទ្ធស្នាល ភាពស្មើគ្នា និងការគោរពគ្នា គឺជាមូលដ្ឋានគ្រឹះដ៏សំខាន់។ ប៉ុន្តែ អ្វីដែលគួរឲ្យកត់សម្គាល់គឺ ភាពស្មើគ្នា និងការគោរពគ្នាតែងតែរងផលប៉ះពាល់ នៅពេលដែលរឿងលុយកាក់ចូលមកពាក់ព័ន្ធ។ នៅពេលមានការខ្ចីបុលរវាងអ្នកស្និទ្ធស្នាល ស្ថានភាពផ្លាស់ប្តូរ ដោយភាគីដែលឲ្យខ្ចីអាចមានអារម្មណ៍ថាខ្លួនមានអំណាចលើអ្នកខ្ចី។ នេះបណ្ដាលមកពីពួកគេមានឥទ្ធិពលលើស្ថានភាពហិរញ្ញវត្ថុរបស់អ្នកដទៃ ដែលអាចធ្វើឲ្យពួកគេមានអារម្មណ៍ថាខ្លួនមានសិទ្ធិច្រើនជាង ឬមានឥទ្ធិពលលើការសម្រេចចិត្តខ្លះៗ។ ចំណែកឯអ្នកខ្ចីវិញ អាចមានអារម្មណ៍ថាខ្លួនជំពាក់គុណ ឬខ្មាសអៀន។ អារម្មណ៍នេះអាចកើតឡើងដោយសារពួកគេមានបន្ទុកក្នុងការសង ឬដោយសារការខ្មាសអៀនចំពោះស្ថានភាពដែលខ្លួនត្រូវពឹងផ្អែកលើអ្នកដទៃ។ ទំនាក់ទំនងដែលធ្លាប់ជាការផ្ដល់ និងទទួលស្មើគ្នា ប្រែទៅជាមានលក្ខណៈដូចម្ចាស់បំណុល និងកូនបំណុល ដែលធ្វើឲ្យភាពស្និទ្ធស្នាល និងការគោរពគ្នារវាងបុគ្គលរង្គោះរង្គើ។ ការរក្សាភាពថ្លៃថ្នូររបស់ទំនាក់ទំនងគឺជាអត្ថន័យសំខាន់មួយទៀតនៃសុភាសិត "ស្រឡាញ់កុំឲ្យខ្ចី"។ ភាពថ្លៃថ្នូរនេះត្រូវបានរក្សាបានល្អបំផុតនៅពេលដែលគ្មានការខ្ចីបុលរវាងគ្នា។ មូលហេតុគឺដោយសារ ទំនាក់ទំនងនោះគឺផ្អែកលើអារម្មណ៍ពិត និងការគោរពគ្នាទៅវិញទៅមក។ នៅពេលដែលលុយកាក់មិនពាក់ព័ន្ធ ទំនាក់ទំនងត្រូវបានកសាងឡើងដោយក្ដីស្រឡាញ់ មិត្តភាព និងការយោគយល់គ្នាពិតប្រាកដ វាជាចំណងដែលកើតចេញពីចិត្តបរិសុទ្ធ។ មិនមែនផ្អែកលើផលប្រយោជន៍ ឬកាតព្វកិច្ចហិរញ្ញវត្ថុនោះទេ ប្រសិនបើមានការខ្ចីបុល ទំនាក់ទំនងអាចក្លាយជាបន្ទុកមួយ ដែលបង្កប់ន័យនៃការជំពាក់ ឬការរំពឹងទុកលើផលប្រយោជន៍ទៅវិញទៅមក។ នេះធ្វើឲ្យភាពស្មោះត្រង់ និងភាពបរិសុទ្ធនៃទំនាក់ទំនងត្រូវបានរង្គោះរង្គើ។ ដូច្នេះហើយ ការជៀសវាងរឿងលុយកាក់ជាមួយអ្នកស្និទ្ធស្នាល គឺជាវិធីដ៏ល្អបំផុតដើម្បីធានាថាទំនាក់ទំនងនោះនៅតែប្រកបដោយតម្លៃពិត និងនិរន្តរភាព។ សរុបមក សុភាសិតខ្មែរ "បើស្អប់កុំឲ្យបាញ់ ស្រឡាញ់កុំឲ្យខ្ចី" បង្រៀនយើងឲ្យមានភាពវៃឆ្លាតក្នុងការដោះស្រាយអារម្មណ៍ និងប្រយ័ត្នប្រយែងក្នុងទំនាក់ទំនង។ វាបង្ហាញយ៉ាងច្បាស់ថា ទាំងការស្អប់និងការស្រឡាញ់ សុទ្ធតែអាចនាំមកនូវបញ្ហា ប្រសិនបើយើងមិនចេះគ្រប់គ្រង និងដោះស្រាយឲ្យបានត្រឹមត្រូវ។ យើងគួរតែ ជៀសវាងការធ្វើអំពើអាក្រក់ទៅលើអ្នកដែលយើងស្អប់ ដើម្បីកុំឲ្យមានផលវិបាកដល់ខ្លួនឯង (ដូចជាបញ្ហាផ្លូវច្បាប់ ឬវិប្បដិសារី) និងរក្សាសីលធម៌ផ្ទាល់ខ្លួន។ មួយទៀតត្រូវជៀសវាងការខ្ចីបុលពីអ្នកដែលយើងស្រឡាញ់ ដើម្បីរក្សាចំណងមិត្តភាព ឬស្នេហាឲ្យបានគង់វង្សយូរអង្វែង ព្រោះរឿងលុយកាក់អាចបំផ្លាញទំនុកចិត្ត និងភាពថ្លៃថ្នូរនៃទំនាក់ទំនងបានយ៉ាងងាយ។ ការអនុវត្តតាមសុភាសិតនេះ នឹងជួយឲ្យយើងរស់នៅប្រកបដោយសន្តិភាព មានទំនាក់ទំនងល្អជាមួយអ្នកដទៃ និងជៀសផុតពីបញ្ហាដែលបង្កឡើងដោយអារម្មណ៍ និងរឿងរ៉ាវហិរញ្ញវត្ថុ។